ផ្លែមៀន ជាប្រភេទផ្លែឈើមួយដែលមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែវាមានរសជាតិឆ្ងាញ់ មានក្លិនក្រអូប និងមានតម្លៃថោក។ ក្រៅពីបរិភោគជាផ្លែឈើស្រស់ ផ្លែមៀនក៏ត្រូវបានគេយកទៅកែច្នៃជាអាហារជាច្រើនប្រភេទផងដែរ។ ភាពពេញនិយមនេះបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចខាងក្រោម រសជាតិឆ្ងាញ់ និងក្លិនក្រអូប ផ្លែមៀនមានរសជាតិផ្អែមស្រាល រួមជាមួយក្លិនឈ្ងុយឆ្ងាញ់ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដែលពិបាកបំភ្លេចបាន។ តម្លៃសមរម្យ ដោយសារតែមៀនជាដំណាំដាំដុះនៅក្នុងស្រុក វាមានតម្លៃថោកជាងផ្លែឈើនាំចូល ដែលធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញបរិភោគបាន។ ងាយស្រួលរក ផ្លែមៀនមានដាក់លក់យ៉ាងទូលំទូលាយនៅតាមទីផ្សារទូទាំងប្រទេស ជាពិសេសនៅតាមរដូវកាលរបស់វា។ ប្រយោជន៍សុខភាព ផ្លែមៀនមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា វីតាមីន C ដែលជួយបំប៉នសុខភាពរាងកាយ។ ជាទូទៅ គេអាចចាត់ទុក រដូវវស្សា ជាពិសេសចាប់ពី ខែកក្កដាដល់ខែតុលា ជារដូវកាលផ្លែមៀននៅកម្ពុជា។ ក្នុងអំឡុងពេលនេះ ផ្លែមៀនមានផ្លែច្រើន ហើយមានរសជាតិឆ្ងាញ់ផ្អែមជាងធម្មតា។ មួយវិញទៀតតម្លៃរបស់វាក៏មានភាពសមរម្យផងដែរ។ ផ្លែមៀន ត្រូវបានប្រជាជនខ្មែរនិយមបរិភោគជាផ្លែឈើស្រស់ ប៉ុន្តែក៏អាចយកទៅកែច្នៃជាអាហារ និងភេសជ្ជៈជាច្រើនមុខបានផងដែរ។ ការកែច្នៃនេះជួយបង្កើនរសជាតិ និងផ្តល់ជម្រើសថ្មីៗសម្រាប់ការទទួលទាន។ អាហារដែលកែច្នៃពីផ្លែមៀនមាន បង្អែមមៀនទឹកខ្ទិះដូង នេះគឺជាបង្អែមដ៏ពេញនិយមមួយដែលប្រើប្រាស់សាច់មៀនស្រស់លាយជាមួយទឹកខ្ទិះដូង ស្ករ និងអំបិលបន្តិច។ គេអាចបន្ថែមបាយដំណើប ឬដំឡូងដើម្បីបង្កើនរសជាតិ។ មៀនក្រៀម ផ្លែមៀនស្រស់ត្រូវបានយកទៅហាលថ្ងៃ ឬសម្ងួតដើម្បីទុកបរិភោគបានយូរ។ មៀនក្រៀមមានរសជាតិផ្អែមជាប់មាត់ និងអាចយកទៅធ្វើជាបង្អែមផ្សេងៗទៀតបាន។ ភេសជ្ជៈដែលកែច្នៃពីផ្លែមៀនមាន ទឹកមៀនក្រឡុក គេយកសាច់មៀនស្រស់លាយជាមួយទឹកកក ស្ករ និងទឹកដោះគោដើម្បីធ្វើជាទឹកក្រឡុកដែលមានរសជាតិផ្អែមត្រជាក់។ ទឹកមៀនត្រជាក់ ទឹកមៀនត្រូវបានគេលាយជាមួយស្ករ និងទឹកកកដើម្បីធ្វើជាភេសជ្ជៈដែលមានរសជាតិផ្អែមស្រស់ស្រាយ។ នៅក្នុងប្រទេសកម្ពុជាមានការ អំណោយផលខ្លាំង ក្នុងការដាំដុះផ្លែឈើជាច្រើនប្រភេទ។ តាមពិតទៅ កម្ពុជាមិនត្រឹមតែពឹងផ្អែកលើការនាំចូលពីប្រទេសផ្សេងៗនោះទេ តែថែមទាំងមានសក្តានុពលខ្ពស់ក្នុងការផលិតផ្លែឈើសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញទៀតផង។ លក្ខខណ្ឌអំណោយផលសម្រាប់ការដាំដុះអាកាសធាតុ កម្ពុជាមានអាកាសធាតុត្រូពិចក្តៅហើយសើម ដែលអំណោយផលដល់ការដាំដុះផ្លែឈើផ្សេងៗ។ ដីមានជីជាតិ ដីនៅតំបន់ជាច្រើនមានជីជាតិល្អ ដែលអនុញ្ញាតឲ្យដំណាំលូតលាស់បានល្អ។ ប្រភពទឹក កម្ពុជាមានប្រភពទឹកធម្មជាតិច្រើនដូចជា ទន្លេ បឹង និងស្ទឹង ដែលងាយស្រួលសម្រាប់ការស្រោចស្រពដំណាំ។ ផ្លែឈើដែលដាំដុះនៅកម្ពុជាកម្ពុជាអាចដាំដុះផ្លែឈើជាច្រើនប្រភេទដូចជា ស្វាយ មៀន ខ្នុរ ដូង ល្ហុង ត្របែក និងចេក។ ផ្លែឈើដែលមានតម្លៃខ្ពស់ ធូរ៉េន មង្ឃុត ក្រូចពោធិ៍សាត់ និងសាវម៉ាវ។ ផ្លែឈើទាំងនេះមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅកាន់ប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ព្រមទាំងប្រទេសចិនផងដែរ។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែមៀនសំខាន់ៗចំនួន ពីរប្រភេទ។ មៀនប៉ៃលិន ជាប្រភេទមៀនដែលត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅខេត្តប៉ៃលិន។ មៀនប្រភេទនេះមានលក្ខណៈពិសេសត្រង់សាច់ក្រាស់ គ្រាប់តូច និងមានរសជាតិផ្អែមឆ្ងាញ់។ មៀនធម្មតា ជាប្រភេទមៀនដែលមានដាំដុះនៅតាមតំបន់ផ្សេងៗទៀត។ មៀនប្រភេទនេះមានគ្រាប់ធំ សាច់ស្តើង ហើយរសជាតិក៏ផ្អែមដែរ។ ក្នុងចំណោមប្រភេទមៀនទាំងពីរនេះ មៀនប៉ៃលិន ទទួលបានការគាំទ្រ និងពេញនិយមជាងគេ ដោយសារតែវាមានគុណភាពល្អ និងតម្លៃខ្ពស់នៅទីផ្សារ។